សុភាសិតខ្មែរបុរាណ "ពាក្យត្រូវនៅមាត់អ្នកតូចស្តី មិនស្មើមន្ត្រី និយាយលេង ធម៌អាថ៌ទេសនា មិនស្មើភ្លេង គេច្រើនវង្វេង ចូលចិត្តជាង"នៅតែបន្តបង្ហាញពីសច្ចភាពដ៏ជូរចត់នៃសង្គមមនុស្ស។ វាឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិសមភាពនៃការផ្ដល់តម្លៃលើសំឡេងពិតប្រាកដ និងនិន្នាការរបស់មនុស្សក្នុងការប្រកាន់យកនូវភាពស្រើបស្រាលជាជាងគតិបណ្ឌិតដ៏ជ្រាលជ្រៅ។ បណ្ដុំគតិបណ្ឌិតនេះ មិនត្រឹមតែជាការរំលឹកពីប្រាជ្ញារបស់ដូនតាខ្មែរប៉ុណ្ណោះទេ។ វាជាកញ្ចក់ឆ្លុះបញ្ចាំងដ៏មុតស្រួចពីតថភាពសង្គមដែលនៅតែបន្តកើតមានឡើងយ៉ាងទូលំទូលាយនៅក្នុងបរិបទសម័យបច្ចុប្បន្ន។ ការវិភាគស៊ីជម្រៅលើអត្ថន័យនៃសុភាសិតនេះ នឹងជួយឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីឫសគល់នៃបញ្ហាមួយចំនួន ដែលកំពុងរារាំងដល់ការរីកចម្រើន និងការអភិវឌ្ឍសង្គម។ នៅក្នុងផ្នែកដំបូងនៃសុភាសិត "ពាក្យត្រូវនៅមាត់អ្នកតូចស្តី មិនស្មើមន្ត្រីនិយាយលេង" បានគូសបញ្ជាក់យ៉ាងច្បាស់ពីស្ថានភាពសង្គម និងឥទ្ធិពលដ៏ធំធេងក្នុងការអោយតម្លៃលើឋានៈ។ នៅគ្រប់យុគសម័យទាំងអស់ សំឡេងរបស់មនុស្សសាមញ្ញ ឬអ្នកដែលស្ថិតនៅក្នុងឋានៈទាប តែងតែត្រូវបានគេមើលរំលង ឬមិនត្រូវបានគេឲ្យតម្លៃគ្រប់គ្រាន់ ទោះបីជាពាក្យសម្ដីរបស់ពួកគេបង្កប់នូវការពិត និងត្រឹមត្រូវយ៉ាងណាក៏ដោយ។។ នៅក្នុងសង្គមដែលបែងចែកវណ្ណៈ ពាក្យសម្ដីដែលចេញពីមាត់មន្ត្រី ឬអ្នកមានអំណាច ទោះបីជាគ្រាន់តែជាការនិយាយលេងសើច ក៏គេថាមានខ្លឹមសារស៊ីជម្រៅដែរ ។ ជាពិសេសនោះគឺ អ្នកអែបអប និងត្រូវបានគេយកចិត្តទុកដាក់ ហើយជឿជាក់ថាជាពាក្យសម្ដីពិត។ បាតុភូតនេះបានបង្កជាបញ្ហាធំធេងដល់ប្រព័ន្ធយុត្តិធម៌ និងការលើកកម្ពស់គុណធម៌ក្នុងសង្គម។ ដោយសារតែការពិតពុំត្រូវបានគេវាយតម្លៃតាមខ្លឹមសារឡើយ តែបែរជាត្រូវបានគេវាស់វែងតាមរយៈឋានៈរបស់បុគ្គលទាំងនោះទៅវិញ។ នេះបង្ហាញពីការខ្វះទំនុកចិត្តលើការវិនិច្ឆ័យរួមរបស់ប្រជាពលរដ្ឋ និងការផ្តល់អត្ថប្រយោជន៍លើសលប់ទៅលើអ្នកមានឋានៈបុណ្យសក្តិ។ ផលវិបាកនៃការមិនស្តាប់សំឡេងអ្នកតូចតាច បានបណ្ដាលឲ្យមានការជិះជាន់ ការរើសអើង និងគ្មានការដោះស្រាយដល់បញ្ហារបស់សង្គម។ ការលើកឡើងជាមតិ ឬការបង្ហាញការពិតពីអ្នកក្រោមបង្គាប់ ជារឿយៗត្រូវបានចាត់ទុកជាការរអ៊ូរទាំ ឬជាការប្រឆាំង។ ខណៈដែលពាក្យសម្ដីឥតបានការរបស់មន្ត្រីខ្លះ បែរជាត្រូវបានគេចាត់ទុកជាការបញ្ជា ឬជាគោលការណ៍ដ៏សំខាន់។ នេះកើតឡើងដោយសារឥទ្ធិពលនៃអំណាច ផលប្រយោជន៍ និងការភ័យខ្លាច។ ដូចនេះនាំឲ្យមនុស្សមានទំនោរទៅរកការគាំទ្រ ឬជឿជាក់លើអ្នកមានឋានៈខ្ពស់ ដើម្បីរក្សាសុវត្ថិភាព និងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ វប្បធម៌នៃការលើកតម្កើងឋានៈនេះ បានសម្លាប់នូវសំឡេងនៃសច្ចធម៌ និងរារាំងដល់ការច្នៃប្រឌិត និងការកែទម្រង់សង្គមប្រកបដោយប្រសិទ្ធភាព។ ការពិតដែលនិយាយចេញពីមាត់អ្នកក្រីក្រ តែងតែត្រូវបានចាត់ទុកជាសំឡេងខ្សោយដែលគ្មានទម្ងន់។ ចំណែកពាក្យសម្ដីរបស់មន្ត្រីថ្នាក់ខ្ពស់វិញ ទោះជានិយាយលេងក៏ដោយ ក៏ត្រូវបានគេយកទៅគិតពិចារណា និងអនុវត្តតាមដែរ។ ការបែងចែកវណ្ណៈសង្គម និងការពុំយកចិត្តទុកដាក់នូវពាក្យសម្ដី ឬមតិកែលម្អបានធ្វើឲ្យសង្គមប្រឈមនឹងការបាត់បង់ឱកាសជាច្រើន ហើយឈានទៅរកភាពអន់ថយ។ សូម្បីតែការផ្ដល់យោបល់ល្អៗពីប្រជាពលរដ្ឋធម្មតា ក៏មិនត្រូវបានទទួលយក ឬអនុវត្តបានប្រសើរឡើយ ខុសពីការសម្រេចចិត្តដោយឯកតោភាគីរបស់មន្ត្រី។ បរិបទនេះបានបង្ហាញយ៉ាងច្បាស់ពីភាពស្មុគស្មាញនៃមនសិការសង្គមដែលកំណត់តម្លៃមនុស្សតាមឋានៈជាជាងគុណធម៌។ ឥឡូវនេះ ងាកមកផ្នែកទីពីរនៃសុភាសិត "ធម៌អាថ៌ទេសនា មិនស្មើភ្លេង គេច្រើនវង្វេង ចូលចិត្តជាង" វិញ។ វាបានលើកឡើងពីនិន្នាការរបស់មនុស្សក្នុងការស្វែងរកភាពសប្បាយរីករាយ និងការកម្សាន្តជាជាងការស្វែងយល់នូវអត្ថន័យជីវិតពិត។ ធម៌អាថ៌ និងការទេសនា គឺជាប្រភពនៃគតិបណ្ឌិតដែលនាំផ្លូវមនុស្សឲ្យយល់ដឹងពីធម៌ សីលធម៌ សច្ចធម៌ និងផ្លូវទៅកាន់សេចក្ដីសុខពិតប្រាកដ។ ទោះជាយ៉ាងណា ភាពងាយស្រួលនៃការទទួលយក ការទាក់ទាញអារម្មណ៍ និងភាពស្រើបស្រាលរបស់ភ្លេង ឬការកម្សាន្តផ្សេងៗ បែរជាមានឥទ្ធិពលខ្លាំងជាងការអប់រំដ៏មានតម្លៃទាំងនោះទៅវិញ។ តថភាពនេះមិនមែនជារឿងថ្មីឡើយ តែវាបានបង្ហាញយ៉ាងច្បាស់ថា ចិត្តមនុស្សមានទំនោរទៅរកការរីករាយរយៈពេលខ្លី ជាជាងការតស៊ូអំណត់ ដើម្បីទទួលបាននូវសេចក្តីសុខផ្លូវចិត្តដែលស្ថិតស្ថេរយូរអង្វែង។ នៅក្នុងយុគសម័យព័ត៌មានវិទ្យានេះ ការកម្សាន្តបានរីកសាយភាយយ៉ាងឆាប់រហ័ស និងមានលក្ខណៈប្លែកៗគ្នាជាច្រើន។ វាបានធ្វើឲ្យមនុស្សជាច្រើនងាយនឹងវង្វេងស្មារតី និងបាត់បង់ការយកចិត្តទុកដាក់លើរឿងរ៉ាវសំខាន់ៗក្នុងជីវិត។ នាពេលបច្ចុប្បន្ន ការប្រើប្រាស់បណ្ដាញសង្គម បានក្លាយជាចំណែកដ៏ធំនៃជីវិតប្រចាំថ្ងៃរបស់មនុស្សភាគច្រើន។ ពួកគេចំណាយពេលរាប់ម៉ោងទៅលើរឿងទាំងនោះ ជំនួសឲ្យការអានសៀវភៅ ការរៀនសូត្រ ឬការគិតពិចារណាលើបញ្ហាសង្គម។ ភាពររីកចម្រើននៃពិភពឌីជីថល បានបណ្ដាលឲ្យមនុស្សមានការខ្ជិល និងចង់បានអ្វីដែលងាយស្រួល ហើយមិនមានការគិតពិចារណាវែងឆ្ងាយ។ ពួកគេចូលចិត្តភាពសប្បាយរីករាយ ហើយងាយនឹងធុញទ្រាន់នឹងការបង្រៀន ឬដំបូន្មានដែលទាមទារនូវវិន័យ និងការអត់ធ្មត់។ ការទេសនាធម៌ ឬការបង្រៀនសីលធម៌ ជារឿយៗត្រូវបានគេចាត់ទុកជារឿងគួរឲ្យធុញទ្រាន់ ឬហួសសម័យ។ ខណៈដែលបទចម្រៀង ភាពយន្ត ឬកម្មវិធីកម្សាន្តផ្សេងៗ បែរជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។ នេះបានបង្កជាក្តីបារម្ភចំពោះការធ្លាក់ចុះនូវតម្លៃសីលធម៌ និងការបាត់បង់នូវគំនិតត្រិះរិះពិចារណារបស់មនុស្សមួយចំនួនធំ។ ការវង្វេងចូលចិត្តភ្លេងច្រើនជាងធម៌អាថ៌ ក៏បានឆ្លុះបញ្ចាំងពីភាពខ្វះខាតនៃការយល់ដឹងអំពីសារៈសំខាន់នៃសភាពខាងផ្លូវចិត្ត និងឈានទៅរកការបាត់បងនូវធនធានល្អៗ។ មនុស្សមួយចំនួនធំបានជ្រើសរើសយកការសប្បាយរីករាយ ជាជាងការកសាងមូលដ្ឋានគ្រឹះនៃជីវិតប្រកបដោយការពិចារណា។ សុភាសិតខ្មែរមួយនេះ បានបង្ហាញយ៉ាងច្បាស់ពីការគិតពីឋានៈតួនាទីជាធំ និងមានអំណាចខ្លាំងជាង ហើយមួយវិញទៀត ការរីកចម្រើននូវបច្ចេកវិទ្យា ការច្រៀង ការរាំ ស្ដាប់ភ្លេង និងបញ្ហាសង្គមដែលនៅតែបន្តវិវត្តន៍។ វាបានគូសបញ្ជាក់ពីរបៀបដែលមនុស្សគ្រប់គ្នាអោយតម្លៃ និងគោរពពីឋានៈក្នុងសង្គម និងរបៀបដែលមនុស្សមានទំនោរទៅរកភាពស្រើបស្រាលជាជាងគតិបណ្ឌិត។ អត្ថន័យរបស់សុភាសិតទាំងមូលគឺ ជាសង្គមមួយដែលសំឡេងរបស់អ្នកតូចទាបត្រូវបានគេបិទបាំង និងមិនយកចិត្តទុកដាក់ ហើយខណៈដែលសំឡេងរបស់អ្នកមានឋានៈខ្ពស់ត្រូវបានគេលើកតម្កើង ទោះជាពេលខ្លះខុសក៏ដោយ។ ដើម្បីសម្រេចបាននូវសង្គមមួយដែលមានយុត្តិធម៌ និងការរីកចម្រើនប្រកបដោយចីរភាព។ យើងគ្រប់រូបចាំបាច់ត្រូវតែងាកមកពិចារណាឡើងវិញនូវតម្លៃដែលយើងបានផ្ដល់ឲ្យនៅក្នុងជីវិតប្រចាំថ្ងៃ។ វាជាពេលវេលាដែលយើងត្រូវតែរៀនស្ដាប់សំឡេងពិតប្រាកដរបស់មនុស្សទូទៅ ដោយមិនគិតពីឋានៈ ឬតួនាទីរបស់ពួកគេ។ គេត្រូវតែហ៊ានបោះបង់ចោលនូវភាពស្រើបស្រាលបណ្ដោះអាសន្ន ដើម្បីស្វែងរកនូវគតិបណ្ឌិត និងអត្ថន័យពិតនៃជីវិត។ ការលើកកម្ពស់នូវការយកមតិរបស់ប្រជាពលរដ្ឋមកគិតពីចារណា និងការស្វែងរកការពិត និងការផ្ដល់តម្លៃលើគុណធម៌ពិតប្រាកដ គឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងសង្គមមួយដែលប្រសើរឡើង។ ការយល់ដឹងអំពីសារៈសំខាន់នៃសុភាសិតនេះ នឹងជួយឲ្យយើងជ្រើសរើសផ្លូវត្រូវ និងចូលរួមកសាងអនាគតមួយដែលពោរពេញទៅដោយសច្ចធម៌ និងតម្លៃមនុស្សជាតិពិតប្រាកដ។ ដូច្នេះ គ្រប់បុគ្គល និងគ្រប់ស្ថាប័ន គួរតែរួមគ្នាជំរុញឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិត ដើម្បីឲ្យសង្គមខ្មែរយើងអាចរីកចម្រើនទៅមុខដោយរឹងមាំ និងមានភាពថ្លៃថ្នូរ។